រចនាបថអង្គរ ស្ថិតក្នុងរជ្ជកាលព្រះបាទសូរ្យវរន្ម័ន ទី ២ គ.ស. ១១១៣ – ១១៤៥ ដែលមានរាជធានី នៅអង្គរ។ រចនាបថអង្គរវត្ត (គ.ស. ១១១២ ដល់ ១១៥២) គឺជារចនាបថដ៏ល្អឥតខ្ចោះ និងថ្មីស្រឡាងបំផុតក្នុងសិល្បៈស្ថាបត្យកម្មនៃអាណាចក្រខ្មែរ សម័យអង្គរ។ វាជាប្រាសាទធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាស្នាដៃសិល្បៈខ្មែរដែលល្បីល្បាញអន្តរជាតិ។ អង្គរវត្តសង់បែរមុខទៅ លិច ជាសញ្ញានៃសាលព្រហ្មញ្ញពិសេស គឺសំដៅទៅព្រះវិស្ណុ។ រចនាបថនីមួយៗគឺមានប្រាសាទគំរូ ដែលក្នុងនោះមានគ្រឿងលំអ ស្ថាបត្យកម្ម ដូចជា ផ្ដែរ ហោជាង សសរពេជ្រ សសរផ្អោ ហើយនិងរូបបដិមា។ ប្រាសាទចាត់ចូលក្នុងរចនាបថនេះមាន ប្រាសាទបឹងមាលា កំពូលប្រាសាទបាគង ប្រាសាទភីម៉ាយ ប្រាសាទព្រះពិធូ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មានន្ទ ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទអង្គរវត្ត ប្រាសាទ ព្រះខន័ កំពង់ស្វាយ ។ រចនាបថនេះ សិល្បៈខ្មែរបានរីកចំរីនដល់កំពូល គេបានសង់ប្រាសាទភ្នំប្រកបដោយថែវធំៗ ហើយវែងៗ មានក្បាច់រចនាយ៉ាងល្អវិចិត្រ ។ រចនាបថអង្គរបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ (គ.ស. ១១១៣ ដល់ គ.ស.១១៤៥) ដែលបានគ្រងរាជ្យសម្បត្តិនៅរាជធានីអង្គរ ។ ស្ថាបត្យកម្ម នៅក្នុងដំណាក់កាលនេះ ស្ថាបត្យករខ្មែរបានពង្រីកនូវសមត្ថភាពបច្ចេកទេសខ្ពង់ខ្ពស់ដល់កំពូលក្នុងការកសាងប្រាសាទ និង ក្នុងការ រៀបចំគម្រោងប្លង់បច្ចេកទេស ចម្លាក់និងក្បូរក្បាច់រចនា។ ប្រាសាទច្រើនមានទំហំធំ ស្តុកស្តម្ភ កម្ពស់ខ្ពស់ស្កឹមស្កៃ សម្ភារៈធំៗ ធ្ងន់ៗ ពង្រីករបៀងថែវឱ្យកាន់តែវែង និង ភ្ជាប់ទៅដោយរូបចម្លាក់ស្អេកស្កះរាប់សីប ម៉ែត្រ។ ជាក់ស្តែងប្រាសាទអង្គរវត្ត ដែលកសាងឡើងដោយព្រះបាទ សូរ្យវរ្ម័នទី ២ ក្នុងសតវត្សទី១២ ជាប្រាសាទភ្នំសាងសង់នៅលើផ្ទៃដី២០០ហិចតា រាងជាចតុកោណកែង មានគូទឹកព័ទ្ធជុំវិញ។ នៅតាមជញ្ជាំងថែរ មានធ្លាក់ដោយក្បាច់រឿងផ្សេងៗ ប្រក់ដោយដំបូលថ្មភក់ដែលមានរាងកោង ទ្រដោយសសរស្តម្ភធំៗ។ នៅថ្នាក់លើបង្អស់ មានប្រាង្គចំនួន៥ សង់ខ្វែងគ្នា ហើយប្រាង្គទាំងអស់តភ្ជាប់គ្នា ដោយថែវដែលមានដំបូល។ តួប្រាសាទទាំង មូលសាងពីថ្មភក់ទាំងអស់។ មុននឹងកសាងប្រាសាទអង្គរវត្ត ស្ថាបត្យករខ្មែរបានសាកល្បង កសាងប្រាសាទ បឹងមាលាជាមុន ព្រោះប្រាសាទនេះមានប្លង់ដូចប្រាសាទអង្គរវត្ត ប៉ុន្តែគេកសាងវានៅលើដីរាបស្មើ។ ប្រាសាទអង្គរវត្ត បើគេមើលពីលើ អាកាសនោះ គេនឹងបានឃើញថា ប្រាសាទនេះមានកម្រិតសិល្បៈសកល ស័ក្តិសមទាំងកម្ពស់ និង ទំហំ។ ផ្តែរ បានយកលំនាំតាមគំរូផ្ទេរនៃរចនាបថបាពួន ដងធ្នូដែលលម្អដោយក្បាច់ ស្លឹកឈើ មានរាងកោងកាច់ចុះយ៉ាងខ្លាំងនៅចំកណ្តាល និងនៅសងខាង។ សសរពេជ្រ លម្អដោយក្បាច់ស្អេកស្កះ ក្បាច់សន្លឹកលាតមានទំហំតូចៗល្អិត ដូចធ្មេញរណារ ។ សសរពេជ្រខ្លះមានរាង ១៦ ជ្រុង មើលឃើញហាក់ដូចជា រាងមូល។ នៅក្នុងរចនាបថនេះ លើជញ្ជាំងប្រាសាទ ជាពិសេសលើជញ្ជាំងប្រាសាទអង្គរវត្ដ គេសង្កេត ឃើញមានរូប ទេវតា ឬទេពអប្សរឈររេរាំញញឹមប្រិមប្រិយ ដោយគ្មានស៊ុមជាទីជម្រកឡើយ ។ នៅជញ្ជាំងអង្គរវត្ដ រូបទេពអប្សរមានច្រើនពន់ពេកណាស់ ហើយមានកាយវិការខុសៗគ្នាទាំងអស់ ច្រើនពាក់មកុដកំពូលបីខ្ពស់ៗ និងស្លៀកសំពត់ផ្កាស្ដើងៗគ្មានផ្នត់ ដោយទម្លាក់ជាយសងខាង ម្ខាងធំ ម្ខាងតូច ។ ទេបអប្សរខ្លះទៀត ឥតមានពាក់មកុដ ទេ តែមានក្រងសក់ជាច្រើនបែបយ៉ាង ដូចក្រងជាភួងផ្កា។ ស្ថាបត្យកម្មខ្មែរ គឺ មានការវិវត្តរីកចម្រើន ឥតឈប់ឈរ ពី សម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ជាលំដាប់ទៀតផង ។ ខ្មែរ បានបន្ថែមពីលើអត្ថន័យ នេះ អោយទៅជានិមិត្តរូបនៃលំនៅឋានរបស់អាទិទេពផង និងជាប្រពន្ធ័នយោបាយទឹកសំរាប់បង្កបង្កើនផលកសិកម្មផងដែរ ។ នេះបញ្ជាក់អោយឃើញថាសិល្បៈស្ថាបត្យករខ្មែរ មិនគ្រាន់តែជានិមិត្តរូបផ្នែកសាសនាប៉ុណ្ណោះទេ គឺវាបំរើ ប្រយោជន៏ដល់ជំនឿអរូបយផង និង បំរើអោយប្រយោជន៏ដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួនផងដែរ ។ អាស្រ័យដោយបំនិនប្រសប់គួរអោយស្ញប់ស្ញែងនៃបុព្វបុរសយើងបែបនេះហើយ បានជាសិល្បៈស្ថាបត្យកម្ម ខ្មែរមាន តំលៃខ្ពង់ខ្ពស់ និងទទួលបានការកោតសរសើរទូទាំងពិភពលោក ។